ពិតណាស់ ការបង្រៀនមុខវិជ្ជា មិនមែនត្រឹមតែបង្រៀនឱ្យសិស្សចេះ អាន ចេះសរសេរ ចេះនិយាយ និងចេះស្តាប់ភាសាខ្មែរបានត្រឹមត្រូវ ប៉ុណ្ណោះទេ តែជាការបណ្ដុះបណ្ដាលនូវអត្តសញ្ញាណជាតិ ស្មារតីស្នេហាជាតិ និងការយល់ដឹងស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ ថែមទាំង ជាគ្រឹះដ៏សំខាន់មួយក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ និងសីលធម៌ល្អ។ ជាក់ស្ដែងដូចជា ការពង្រឹងជំនាញស្នូលនៃភាសា គឺជាគោលដៅចម្បងក្នុងការសិក្សាភាសាមួយៗ ជាពិសេសភាសាខ្មែរដែលជាភាសាកំណើត។ ជំនាញស្នូលទាំងបួននេះ រួមមាន ការអាន ការសរសេរ ការនិយាយ និង ការស្ដាប់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុនេះ ការអាន មិនមែនត្រឹមតែជាការបញ្ចេញសំឡេងតាមអក្សរនោះទេ តែជាដំណើរការយល់ដឹង និងវិភាគអត្ថន័យ។ ដូចជាការ បង្កើនវាក្យសព្ទ ការអានឱ្យបានច្រើនប្រភេទ ជួយឱ្យស្គាល់ពាក្យថ្មីៗ និងយល់ពីបរិបទនៃការប្រើប្រាស់ពាក្យទាំងនោះ។ ការចាប់យកគំនិតសំខាន់ អនុវត្តការអានដោយចាប់អារម្មណ៍ទៅលើចំណុចគន្លឹះ គោលបំណងរបស់អ្នកនិពន្ធ និងសារដែលអត្ថបទចង់បង្ហាញ។ រីឯ វិភាគ និងវាយតម្លៃ មិនគ្រាន់តែអានយកន័យទេ តែត្រូវចេះវាយតម្លៃភាពត្រឹមត្រូវ ភាពលំអៀង ឬទស្សនៈរបស់អ្នកនិពន្ធ។ ហើយត្រូវយល់ដឹងពីប្រភេទសំណេរផ្សេងៗគ្នា ដូចជារឿងនិទាន កំណាព្យ អត្ថបទព័ត៌មាន ឬឯកសារវិទ្យាសាស្ត្រ ដើម្បីអាចបកស្រាយអត្ថន័យបានត្រឹមត្រូវតាមលក្ខណៈពិសេសរបស់សំណេរនីមួយៗ។ ចំណែកឯ ការសរសេរ គឺជាការបង្ហាញគំនិត មនោសញ្ចេតនា និងព័ត៌មានទៅជាលាយលក្ខណ៍អក្សរប្រកបដោយរបៀបរៀបរយ និងភាពច្បាស់លាស់។ ឧទាហរណ៍ រៀបចំគំនិត មុននឹងសរសេរ ត្រូវចេះរៀបចំគំនិតឱ្យមានលំដាប់លំដោយ និងមានហេតុផលត្រឹមត្រូវ។ ការប្រើប្រាស់វេយ្យាករណ៍ និងអក្ខរាវិរុទ្ធអោយបានត្រឹមត្រូវ ដើម្បីជាមូលដ្ឋានគ្រឹះនៃការសរសេរដែលអាចឱ្យអ្នកអានយល់ន័យបាន។ ការអនុវត្ត និងពង្រីករចនាបថនៃការសរសេរដែលជាប្រភេទផ្សេងៗគ្នា ដូចជាអត្ថបទពិពណ៌នា អត្ថបទពន្យល់ អត្ថបទពិភាក្សា ឬអត្ថបទច្នៃប្រឌិត។ ម្យ៉ាងទៀតត្រូវពិនិត្យកែសម្រួល បន្ទាប់ពីសរសេររួច ត្រូវចំណាយពេលអានឡើងវិញ ពិនិត្យកំហុសឆ្គង និងកែសម្រួលដើម្បីឱ្យសំណេរកាន់តែល្អឥតខ្ចោះ។ ចំពោះ ការនិយាយ គឺជាការបង្ហាញគំនិតតាមរយៈសំឡេង និងភាសា។ ជំនាញនេះជួយឱ្យយើងអាចទំនាក់ទំនងជាមួយអ្នកដទៃដោយផ្ទាល់ ដើម្បីពង្រឹងជំនាញនិយាយ ត្រូវមានការប្រើប្រាស់ពាក្យសម្ដីបានច្បាស់លាស់ បញ្ចេញសំឡេងឱ្យបានត្រឹមត្រូវ ជៀសវាងការនិយាយរអ៊ូរទាំ ឬនិយាយលឿនពេក។ ហើយអ្វីដែលពិសេសនោះ ត្រូវព្យាយាមនិយាយដោយមានទំនុកចិត្តលើខ្លួនឯង ទោះបីមានកំហុសឆ្គងតិចតួចក៏ដោយ។ មុននិយាយ ត្រូវរៀបចំគំនិត គិតអំពីអ្វីដែលត្រូវនិយាយ និងរបៀបនិយាយ ដើម្បីឱ្យការទំនាក់ទំនងមានប្រសិទ្ធភាព។ បើសិនជា ប្រើប្រាស់ភាសាកាយវិការ ដូចជាការសម្លឹងភ្នែក ការបញ្ចេញទឹកមុខ ក៏ជួយឱ្យការនិយាយកាន់តែមានន័យ និងទាក់ទាញចំណាប់អារម្មណ៍។ ការ អនុវត្តជាប្រចាំ ដូចជាការចូលរួមក្នុងការសន្ទនា ការពិភាក្សា ឬការធ្វើបទបង្ហាញ ដើម្បីឱ្យស៊ាំនឹងការនិយាយ។ ជាបន្ទាប់ គឺការស្ដាប់ ជាជំនាញសំខាន់បំផុតមួយក្នុងការទំនាក់ទំនង ព្រោះវាជាមូលដ្ឋានសម្រាប់ការយល់ដឹង និងការឆ្លើយតប។ អ្នកត្រូវស្ដាប់ដោយយកចិត្តទុកដាក់ និងផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងនិយាយ កុំបណ្ដោយចិត្តឱ្យរវើរវាយ។ អ្នកក៍ត្រូវ ចេះចាប់យកគំនិតសំខាន់ៗ ព្យាយាមកំណត់នូវចំណុចគន្លឹះ ឬសារដែលអ្នកនិយាយចង់បង្ហាញ។ បន្ទាប់មកគិតវិភាគ និងបកស្រាយ ព្រោះការស្ដាប់មិនមែនត្រឹមតែឮនោះទេ តែត្រូវចេះវិភាគ និងបកស្រាយអត្ថន័យបង្កប់ ឬចេតនារបស់អ្នកនិយាយ។ មួយវិញទៀត ប្រសិនបើមិនច្បាស់លាស់ ត្រូវចេះសួរសំណួរបញ្ជាក់ដើម្បីទទួលបានការបំភ្លឺ។ បន្ទាប់មក ត្រូវផ្ដល់ការឆ្លើយតបសមស្របទៅនឹងអ្វីដែលបានឮប្រកបដោយការគិតគូរ និងសមរម្យតាមកាលៈទេសៈ។ ជំនាញស្នូលទាំងបួននេះមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយការអនុវត្តជាប្រចាំនឹងជួយពង្រឹងសមត្ថភាពភាសារបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព។ អ្វីដែលគួរអោយកត់សម្គាល់លើសពីនេះទៅទៀត ការបណ្ដុះស្មារតី និងចំណេះដឹងវប្បធម៌ គឺជាការបណ្ដុះស្មារតី និងចំណេះដឹងវប្បធម៌ ដល់សិស្សានុសិស្ស។ នេះជាការធានាថាភាសាជាតិមិនគ្រាន់តែជាឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះទេ តែជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹង និងអត្តសញ្ញាណរបស់ជាតិសាសន៍មួយ។ មិនត្រឹមតែប៉ុណ្ណោះទេ ការសិក្សា និងអានរឿងព្រេងខ្មែរ គឺលើសពីការអានរឿងកម្សាន្ត ព្រោះវាធ្វើឲ្យយើងបានស្វែងយល់ពីអត្ថន័យដែលឆ្លុះបញ្ចាំងពីសីលធម៌ និងប្រាជ្ញាដូចគ្នា។ ចំណុចសំខាន់ ត្រូវចេះស្វែងយល់ពីរឿងនិទាន ព្រោះភាគច្រើនសុទ្ធសឹងតែបង្កប់នូវគំនិតអប់រំទាក់ទងនឹង សីលធម៌ សុជីវធម៌ គុណធម៌ និងអំពើល្អ។ ឧទាហរណ៍ រឿងធនញ្ជ័យបង្រៀនពីប្រាជ្ញាវៃឆ្លាត រឿងចៅកាំបិតបន្ទោះបង្រៀនពីការព្យាយាម រីឯរឿងបក្សីចាំក្រុងបង្ហាញពីភាពស្មោះត្រង់។ ដូច្នេះហើយ សិស្សត្រូវចេះរៀនវិភាគតួអង្គ ព្រឹត្តិការណ៍ និងមូលហេតុដែលនាំឱ្យមានលទ្ធផលផ្សេងៗនៅក្នុងរឿង ដែលជួយពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងវាយតម្លៃស្ថានការណ៍ក្នុងជីវិតពិត។ បន្ទាប់ពីនោះ ត្រូវស្គាល់ពីជំនឿ និងទំនៀមទម្លាប់ ព្រោះរឿងព្រេងជាច្រើនបានឆ្លុះបញ្ចាំងពីជំនឿបុរាណ ពិធីសាសនា និងទម្លាប់ប្រចាំថ្ងៃរបស់ខ្មែរ ដែលជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌។ ប៉ុន្តែយ៉ាងណាវិញ កំណាព្យ និងអក្សរសិល្ប៍ ក៏ជាផ្នែកដ៏ជ្រាលជ្រៅនៃភាសាខ្មែរ ដែលទាមទារការយល់ដឹងពីសិល្បៈនៃការតែងនិពន្ធផងដែរ។ សិស្សទាំងអស់ ត្រូវស្គាល់ពីទម្រង់ និងលក្ខណៈ នៃការរៀនពីប្រភេទកំណាព្យផ្សេងៗ ដូចជា បទពាក្យ៧ បទពាក្យ៨ បទកាកគតិ រចនាសម្ព័ន្ធ ចំនួនព្យាង្គ ចំនួនជើង និងរបៀបសម្ព័ន្ធកំណាព្យ ដែលជាក្បួនខ្នាតកំណត់ដោយបុព្វបុរស។ ហើយត្រូវចេះ វិភាគអត្ថន័យយ៉ាងជ្រាលជ្រៅ នៃកំណាព្យដែលតែងតែបង្កប់នូវអត្ថន័យន័យធៀប ឬប្រៀបធៀប និងគំនិតទស្សនវិជ្ជា។ សិស្សត្រូវបានបង្រៀនឱ្យចេះបកស្រាយពីមនោសញ្ចេតនា គំនិត និងអ្វីដែលកវីចង់បង្ហាញតាមរយៈពាក្យពេចន៍ដ៏ពីរោះថែមទៀតផង។ ទទ្ទឹមនឹងនេះ ការពង្រឹងភាពប៉ិនប្រសប់ក្នុង ការសិក្សាកំណាព្យជួយឱ្យសិស្សស្គាល់នូវពាក្យពេចន៍ ដូចជាពាក្យស្លោក និងក្បាច់ក្បូរភាសាខ្មែរ ដែលធ្វើឱ្យសំណេរ ឬការនិយាយរបស់ពួកគេកាន់តែមានឥទ្ធិពល និងសោភណភាព។ រួមជាមួយនេះផងដែរ ការបង្រៀនភាសាខ្មែរ និងអក្សរសាស្ត្រ ក៏ពាក់ព័ន្ធនឹងការសិក្សា បទភ្លេង និងសិល្បៈបុរាណខ្មែរ ផងដែរ ព្រោះសិល្បៈទាំងនេះច្រើនមានអត្ថបទកំណាព្យ និងទាក់ទងនឹងភាសា។ ត្រូវយល់ពីទំនាក់ទំនងភាសា និងសិល្បៈ ឧទាហរណ៍ ល្ខោនខោល របាំព្រះរាជទ្រព្យ សុទ្ធតែមានអត្ថបទរឿង និងកំណាព្យសម្រាប់តួសម្ដែង។ ឯ ការសិក្សាភាសាក្នុងបរិបទសិល្បៈក៏ជួយសិស្សឱ្យយល់ពីការរួមបញ្ចូលគ្នារវាងភាសា តន្ត្រី និងចលនាបានមួយកម្រិតទៀត។ អ្វីដែលសំខាន់នោះគឺ ជួយបណ្ដុះមោទកភាពជាតិ ព្រមទាំងស្វែងយល់ពីភាពអស្ចារ្យនៃសិល្បៈបុរាណខ្មែរ ដូចជាប្រាសាទបុរាណ របាំ ភ្លេងពិណពាទ្យ ក្នុងការជម្រុញអោយសិស្សមានមោទកភាពចំពោះកេរដំណែលរបស់ដូនតា និងមានស្មារតីចង់ថែរក្សា។ ចំណុចពិសេសគឺការសិក្សាពីប្រវត្តិអក្សរសាស្ត្រ និងវប្បធម៌ អរិយធម៌ខ្មែរ ក៏ជាការតាមដានពីដំណើរវិវត្តន៍នៃភាសា និងអក្សរសិល្ប៍ខ្មែរបានថែមទៀត។ សរុបន័យមក ការបង្រៀនភាសាខ្មែរ និងអក្សរសាស្ត្រ គឺជាការបណ្ដុះបណ្ដាលពលរដ្ឋឱ្យមានចំណេះដឹងទូលំទូលាយ មានគំនិតប្រាជ្ញា និងចេះគិតពិចារណា។ បន្ថែមពីលើនេះទៀត វាក៏ជាការធានានូវការបន្តគង់វង្សនៃភាសា និងវប្បធម៌ជាតិទៅកាន់មនុស្សជំនាន់ក្រោយ។